សុភាសិតបានដើរតួនាទីជាមធ្យោបាយយ៉ាងសំខាន់ក្នុងការអប់រំមនុស្សទូទៅនៅក្នុងសង្គមខ្មែរ។ សុភាសិតត្រូវបានបង្កើតឡើងដោយដូនតាខ្មែរ និងបន្តពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងចំណោមសុភាសិតទាំងអស់ក៏មានសុភាសិតមួយបានលើកឡើងថា ខ្ញីកាន់តែចាស់ កាន់តែហឹរ។ ដោយសុភាសិត ខ្ញីកាន់តែចាស់ កាន់តែហឹរ នេះគឺមានអត្ថន័យពីរគឺ ន័យចំផង និងន័យធៀបផង។ សុភាសិតនេះយកលក្ខណៈសម្បត្តិនៃ ខ្ញី មកធ្វើជាគំរូនៃការប្រៀបធៀប។ ចំពោះន័យចំ ពាក្យ ខ្ញីកាន់តែចាស់ នៅត្រង់នេះសំដៅទៅលើ មើមខ្ញីដែលមានអាយុកាលកាន់តែយូរ។ ដោយនៅក្នុងធម្មជាតិ មើមខ្ញីដែលចាស់ គឺមានសរសៃរឹងជាង និងមានរសជាតិហឹរខ្លាំងជាងមើមខ្ញីដែលខ្ចី។ ចំណែកន័យចំ ពាក្យ កាន់តែហឹរ ត្រង់នេះគឺសំដៅទៅលើ រសជាតិហឹរខ្លាំង របស់ខ្ញីចាស់។ សុភាសិតន័យចំនេះបានបង្រៀនប្រជាជានខ្មែរឲ្យដឹងពីរបៀបនៃការប្រើប្រាស់ខ្ញី ឬពេលយកខ្ញីមកធ្វើជាម្ហូបជាដើម ពោលគឺប្រើប្រាស់ខ្ញីឲ្យបានត្រឹមត្រូវ។ ចំំណែកឯន័យធៀបគឺ សុភាសិតខ្មែរមួយឃ្លានេះបានប្រើដើម្បីពិពណ៌នាអំពីលក្ខណៈរបស់មនុស្ស ឬបទពិសោធន៍ជីវិត។ សម្រាប់ពាក្យ ខ្ញីកាន់តែចាស់ នៅក្នុងន័យធៀបសំដៅទៅលើ មនុស្សដែលមានវ័យចំណាស់ ឬមនុស្សដែលមានបទពិសោធន៍ជីវិតច្រើន។ ឯពាក្យ កាន់តែហឹរ មិនមែនសំដៅលើរសជាតិហឹរនោះទេ តែសំដៅទៅលើ ភាពប៉ិនប្រសប់ ប្រាជ្ញា ល្បិចកល បទពិសោធន៍ និងចំណេះដឹង។ ហើយសុភាសិត ខ្ញីកាន់តែចាស់ កាន់តែហឹរ មានខ្លឹមសារ និងទស្សនៈសំខាន់ៗដោយ អត្ថន័យចម្បងគឺថា មនុស្សកាន់តែមានវ័យចាស់ កាន់តែមានបទពិសោធន៍ជីវិតច្រើន។ ដោយមនុស្សចាស់បានឆ្លងកាត់រឿងរ៉ាវជាច្រើន ជួបមនុស្សច្រើន ធ្វើឱ្យពួកគេកាន់តែមានប្រាជ្ញាឈ្លាសវៃ ចំណេះដឹងជ្រៅជ្រះ និងភាពប៉ិនប្រសប់ ក្នុងការដោះស្រាយបញ្ហា ឬក្នុងការរស់នៅ។ ពួកគាត់ក៏ចេះប្រើល្បិចកលក្នុងការរស់នៅ និងការប្រាស្រ័យទាក់ទងគ្នាទៀតផង។ ហើយវ័យចំណាស់ និងបទពិសោធន៍ជាច្រើនធ្វើឱ្យមនុស្សចាស់កាន់តែមានភាពរឹងមាំផ្លូវចិត្ត មិនងាយចុះចាញ់ ឬមិនងាយត្រូវបានគេបោកប្រាស់ជាដើម។ ពួកគាត់មានភាពវៃឆ្លាតក្នុងការមើលឃើញស្ថានការណ៍ ឬចេតនារបស់អ្នកដទៃទៀតផង។ ជួនកាលសុភាសិតនេះក៏សំដៅទៅលើឥទ្ធិពល ឬអំណាចដែលកើនឡើងតាមអាយុ ជាពិសេសចំពោះអ្នកដឹកនាំ ឬអ្នកមានឋានៈខ្ពស់ផងដែរ។ នៅក្នុងន័យអវិជ្ជមាន ជួនកាលក៏អាចសំដៅលើមនុស្សចាស់ដែលកាន់តែរឹងរូស កាន់កាច កាន់តែពិបាកក្នុងការសម្របសម្រួល ឬកាន់តែមានចរិតឆ្នាស់ឆ្នើមផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អត្ថន័យនៃការកើនឡើងប្រាជ្ញា និងបទពិសោធន៍ គឺត្រូវបានគេប្រើប្រាស់ច្រើនជាង។ ក្នុងការរស់នៅប្រចាំថ្ងៃ សុភាសិតនេះបានរំលឹកយើងឱ្យចេះគោរពមនុស្សចាស់ ព្រោះពួកគាត់មានបទពិសោធន៍ និងប្រាជ្ញាច្រើន ដែលអាចយកជាគំរូ ឬជាអ្នកប្រឹក្សាយោបល់ដ៏ល្អ។ វាក៏ជាការលើកទឹកចិត្តឱ្យមនុស្សម្នាក់ៗចេះរៀនសូត្រពីបទពិសោធន៍របស់ខ្លួន និងបទពិសោធន៍របស់អ្នកដទៃ ដើម្បីបង្កើនចំណេះដឹង និងភាពប៉ិនប្រសប់របស់ខ្លួនឱ្យកាន់តែរីកចម្រើនទៅមុខ។ វាប្រៀបដូចជាខ្ញីដែលត្រូវការពេលវេលាដើម្បីចាស់ និងហឹរ មនុស្សក៏ត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍របស់ខ្លួនផងដែរ។ សរុបមក សុភាសិត ខ្ញីកាន់តែចាស់ កាន់តែហឹរ គឺជាពាក្យប្រៀបធៀបដ៏ល្អឥតខ្ចោះមួយដែលបានបញ្ជាក់ពីសារៈសំខាន់នៃបទពិសោធន៍ និងប្រាជ្ញា ដែលកើនឡើងទៅតាមវ័យរបស់មនុស្ស។ វាក៏ជាការរំលឹកថា ភាពចាស់ជរាមិនមែនជាភាពអន់ថយនោះទេ ប៉ុន្តែជាឃ្លាំងនៃចំណេះដឹង និងភាពប៉ិនប្រសប់ដែលគួរត្រូវបានគេគោរព និងរៀនសូត្រ។